ហាងកាហ្វេអ៊ីនធឺណិត គឺជាទីកន្លែងដ៏ពេញនិយមមួយសម្រាប់យុវជន និងសិស្សានុសិស្ស ។ នៅ កម្ពុជា ហាងកាហ្វេអ៊ីនធឺណិត បំពេញតម្រូវការ របស់យុវជនក្នុងការ ចូលប្រើប្រាស់អ៊ីនធឺណិត និង លេងហ្គេម។ ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃហាងទាំងនេះក៏បានបង្កជាក្តីបារម្ភចំពោះអាជ្ញាធរផងដែរ។ ដោយសារតែវាអាចក្លាយជាទីតាំងសម្រាប់សកម្មភាពមិនសមរម្យ ឬអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ក្នុងន័យនេះ កម្លាំងនគរបាលបាននិងកំពុងបង្កើនការត្រួតពិនិត្យ និងដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ ការត្រួតពិនិត្យនេះមានគោលបំណងធានាថា ម្ចាស់ហាង និងអ្នកប្រើប្រាស់ អនុវត្តបានត្រឹមត្រូវតាមច្បាប់ និងបទបញ្ជាដែលមានស្រាប់។ គោលការណ៍សំខាន់ៗ ដែលត្រូវបានអនុវត្ត ត្រូវតែ គោរពឱ្យបានខ្ជាប់ខ្ជួន ដោយ ម្ចាស់ហាង និង អ្នកប្រើប្រាស់។ ការអនុវត្តតាមច្បាប់ និងបទបញ្ជា នគរបាលត្រូវធានាថា ហាងនីមួយៗមានអាជ្ញាបណ្ណត្រឹមត្រូវ និងអនុវត្តតាមលក្ខខណ្ឌអាជីវកម្ម។ ក្នុងសកម្មភាពសង្ស័យណាមួយ មន្ត្រីនគរបាលអាចចុះត្រួតពិនិត្យផ្ទាល់ ឬតាមដានសកម្មភាពលើកុំព្យូទ័រ ដើម្បីរកមើលសញ្ញានៃការប្រើប្រាស់អ៊ីនធឺណិតដែលមិនប្រក្រតី។ ការព្រួយបារម្ភចម្បងរបស់នគរបាលគឺទាក់ទងនឹង ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលកើតមានឡើង ជាញឹកញាប់ នៅតាម ហាងអ៊ីនធឺណិត។ ដើម្បី លួចព័ត៌មានតាមអ៊ីនធឺណិត និង លាក់បាំងទីតាំង របស់ខ្លួន ជនល្មើស មួយចំនួនតែងតែប្រើប្រាស់ ហាងអ៊ីនធឺណិតជាកន្លែងលាក់ខ្លួន។ ពួកគេតែងតែប្រើប្រាស់ហាងអ៊ីនធឺណិត ដើម្បីធ្វើសកម្មភាពឆបោកតាមអ៊ីនធឺណិត លួចព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានធនាគាររបស់ជនរងគ្រោះ។ ទោះបីជាការបំពានប្រព័ន្ធសុវត្ថិភាព កម្រកើតមានក៏ដោយ ក៏មានហានិភ័យដែលបុគ្គលអាចប្រើប្រាស់កុំព្យូទ័រនៅហាងដើម្បីព្យាយាមចូលលួចប្រព័ន្ធ ឬទិន្នន័យរបស់ស្ថាប័នណាមួយ។ អំពើព្រហ្មទណ្ឌ ផ្សេងទៀត ដែល អាចកើតមានឡើង នៅក្នុង ហាងកាហ្វេអ៊ីនធឺណិត រួមមាន ការផ្សព្វផ្សាយមាតិកាខុសច្បាប់ ដូចជា រូបភាពអាសអាភាសកុមារ ជាដើម។ ជាពិសេស ការលេងល្បែងស៊ីសងអនឡាញខុសច្បាប់ ឬសកម្មភាពរៀបចំផែនការឧក្រិដ្ឋកម្មផ្សេងៗ។ ដើម្បី ទប់ស្កាត់ឧក្រិដ្ឋកម្ម ទាំងនេះ ម្ចាស់ហាង មាន តួនាទី និង កាតព្វកិច្ច ដ៏សំខាន់ដែលត្រូវ អនុវត្ត។ ម្ចាស់ហាង ត្រូវតែ រក្សាទុកបញ្ជីឈ្មោះ អ្នកប្រើប្រាស់ដែល ចូលមកលេង ឬ ប្រើប្រាស់សេវាកម្ម នៅទីតាំងរបស់ខ្លួន។ លើសពីនេះ រួមទាំងពេលវេលាចូល និងចេញ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវនៅពេលចាំបាច់។ ម្ចាស់ហាង ត្រូវតែមាន ប្រព័ន្ធ សម្រាប់ បិទ ឬ កំណត់ការចូលដំណើរការ ទៅកាន់ វេបសាយខុសច្បាប់ ដែលត្រូវបាន ហាមឃាត់ដោយច្បាប់។ ចំពោះការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទាមទារ កិច្ចសហប្រតិបត្តិការពីគ្រប់ភាគី។ ដើម្បី ទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឱ្យមានប្រសិទ្ធភាព នគរបាល និង ម្ចាស់ហាង ត្រូវតែ បង្កើតកិច្ចសហប្រតិបត្តិការ រឹងមាំជាមួយ ក្រុមហ៊ុនទូរគមនាគមន៍ និង អង្គការសន្តិសុខអ៊ីនធឺណិត។ ដើម្បីទទួលបានព័ត៌មានបច្ចេកទេស និង អង្គការសន្តិសុខអ៊ីនធឺណិត ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសការពារ។ ចំពោះម្ចាស់ហាង និងអ្នកប្រើប្រាស់ដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នឹង ប្រឈមមុខ នឹង ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហានេះ ជាពិសេសការឆបោកតាមបណ្ដាញអ៊ីនធឺណិត។ ជាក់ស្តែង នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល មានសន្ទុះយ៉ាងលឿនក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ កំពុងទាញយកនូវប្រយោជន៍បច្ចេកវិទ្យាឌីជីថល សម្រាប់ជម្រុញ សន្ទុះសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្តង់ដាររស់នៅ ការកំសាន្ត និងទំនាក់ទំនង។ នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ផលវិបាកអវិជ្ជមាន នៃ បច្ចេកវិទ្យាឌីជីថល ក៏កំពុងកើតមានឡើងផងដែរ។ ពោលគឺ ជនខិលខូច ឬ ឧក្រិដ្ឋជនបច្ចេកវិទ្យា បាន ទាញយកប្រយោជន៍ពីភាពខ្វះខាត នៃប្រព័ន្ធ ដើម្បី ប្រព្រឹត្តបទល្មើស ឬ ភេរវកម្ម ជាដើម។ លើសពីនេះ ក្នុងបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាគោលដៅយ៉ាងសំខាន់ ដែលត្រូវគាំពារក្នុងកម្រិតយន្តការថ្នាក់ជាតិ ដើម្បីធានាបាននូវសន្តិសុខសាធារណៈ។ ឧក្រិដ្ឋកម្ម ទាំងនេះអាច បង្កផលប៉ះពាល់ ទៅលើ ផ្នែកហិរញ្ញវត្ថុ សុខមាលភាព សុវត្ថិភាព និង អាយុជីវិត ទៀតផង។ ដើម្បី ទប់ស្កាត់ការវាយប្រហារ ពី ឧក្រិដ្ឋជនបច្ចេកវិទ្យា និង ការពារសុវត្ថិភាពសង្គម ស្ថាប័នជំនាញ ត្រូវតែ រៀបចំយន្តការចាំបាច់មួយចំនួន។ រដ្ឋាភិបាល ត្រូវ កសាង និង ធ្វើបច្ចុប្បន្នភាព នូវ ច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង សន្តិសុខសាយប័រ និង បទល្មើសបច្ចេកវិទ្យា។ អង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ត្រូវបង្កើតនូវយន្តការអភិបាលកិច្ចបច្ចេកវិទ្យា។ មួយវិញទៀត ត្រូវកសាងយន្តការ សម្រាប់ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង កែលម្អ ការអនុវត្តច្បាប់ របស់ បណ្តាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បន្ថែមពីនោះត្រូវមាននូវយន្តការផ្សព្វផ្សាយអប់រំ ជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ។ តាមរយៈការរួមបញ្ចូលគ្នានូវវិធានការអនុវត្តច្បាប់ ការអប់រំ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស កម្ពុជាអាចកសាងបរិយាកាសអ៊ីនធឺណិតមួយដែលកាន់តែមានសុវត្ថិភាព និងទំនួលខុសត្រូវ។ សរុបមក ការដាក់ពង្រាយនគរបាលដើម្បីត្រួតពិនិត្យហាងកាហ្វេអ៊ីនធឺណិត គឺជាវិធានការចាំបាច់មួយក្នុងការការពារសន្តិសុខសង្គម និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ការចូលរួមសហការពីម្ចាស់ហាង និងការគោរពច្បាប់ពីអ្នកប្រើប្រាស់ គឺជាកត្តាគន្លឹះដើម្បីបង្កើតបរិយាកាសអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។